បច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាកំពុងតែមានការវិវត្តយ៉ាងខ្លាំងក្លាទៅលើការជ្រើសរើសជំនាញសិក្សា។ វិស័យវិទ្យាសាស្ត្រកុំព្យូទ័របានក្លាយជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមឌីជីថលទំនើបនាពេលបច្ចុប្បន្ន។ ការសិក្សាលើប្រព័ន្ធបញ្ញាសិប្បនិម្មិតជួយឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលបច្ចេកវិទ្យាអាចគិតជំនួសមនុស្ស។ យុវជនកម្ពុជាជាច្រើនចាប់ផ្តើមងាកមកចាប់អារម្មណ៍លើការសរសេរកូដដើម្បីបង្កើតកម្មវិធីទូរស័ព្ទដែលមានប្រយោជន៍។ ជំនាញនេះមិនត្រឹមតែបង្រៀនអំពីទ្រឹស្តីបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតទៅលើការដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម។ ការបង្កើតប្រព័ន្ធវៃឆ្លាតតម្រូវឱ្យមានការគិតបែបវិភាគស៊ីជម្រៅ និងការប្រើប្រាស់តក្កវិជ្ជាខ្ពស់បំផុតពីអ្នកសិក្សា។ សាកលវិទ្យាល័យនានានៅក្នុងប្រទេសបាននឹងកំពុងពង្រឹងកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាឱ្យស្របតាមស្តង់ដារអន្តរជាតិ។ អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិតនឹងក្លាយជាធនធានដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងស្រុកយើង។ និស្សិតដែលរៀនផ្នែកនេះនឹងមានសមត្ថភាពអាចបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ បច្ចេកវិទ្យាកុំព្យូទ័រដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលឱ្យមានភាពរីកចម្រើន និងមាននិរន្តរភាព។ ការយល់ដឹងអំពីអាល់ហ្គោរីត គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកដែលចង់ក្លាយជាអ្នកបង្កើតកម្មវិធីអាជីពម្នាក់។ ទីផ្សារការងារក្នុងស្រុកកំពុងត្រូវការអ្នកជំនាញដែលចេះបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ជំនាញនេះជួយបើកឱកាសឱ្យយុវជនខ្មែរអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារលក្ខណៈសកលលោកបានយ៉ាងទូលំទូលាយ។ ការរៀនអំពីបញ្ញាសិប្បនិម្មិតផ្តល់លទ្ធភាពដល់យើងក្នុងការទស្សន៍ទាយព្រឹត្តិការណ៍ផ្សេងៗតាមរយៈការវិភាគទិន្នន័យ។ បច្ចុប្បន្ននេះក្រុមហ៊ុនស្ទើរតែទាំងអស់សុទ្ធតែត្រូវការការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកវិភាគប្រព័ន្ធកុំព្យូទ័រជួយឱ្យស្ថាប័ននានាអាចដំណើរការការងាររបស់ខ្លួនបានយ៉ាងរលូន និងមានសុវត្ថិភាពខ្ពស់បំផុត។ ការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាថ្មីៗជួយឱ្យនិស្សិតរកឃើញនូវដំណោះស្រាយថ្មីៗសម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ។ ការងារជាអ្នកសរសេរកម្មវិធីមិនត្រឹមតែផ្ដល់ប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេថែមទាំងផ្ដល់នូវកិត្យានុភាពក្នុងសង្គមទៀតផង។ វិទ្យាសាស្ត្រកុំព្យូទ័រ គឺជាមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិតថ្មីៗដែលយើងឃើញនៅក្នុងកម្មវិធីទូរស័ព្ទដៃសព្វថ្ងៃនេះ។ ការយល់ដឹងពីរបៀបដែលម៉ាស៊ីនរៀនសូត្រជួយឱ្យយើងអាចបង្កើតឧបករណ៍ដែលផ្តល់ភាពងាយស្រួលដល់មនុស្សគ្រប់រូប។ ការវិនិយោគលើការរៀនជំនាញបច្ចេកវិទ្យានៅពេលនេះ គឺជាការត្រៀមខ្លួនសម្រាប់ពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខ។ វិទ្យាសាស្ត្រទិន្នន័យត្រូវបានគេចាត់ទុកថាជាមាសពណ៌សនៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទីបួននេះតែម្តង។ ការចេះវិភាគទិន្នន័យធំៗជួយឱ្យម្ចាស់អាជីវកម្មអាចមើលឃើញពីឱកាស និងហានិភ័យដែលអាចកើតមានឡើងក្នុងក្រុមហ៊ុន។ និស្សិតដែលជ្រើសរើសជំនាញនេះនឹងត្រូវសិក្សាអំពីស្ថិតិ និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីបកស្រាយព័ត៌មាន។ ការយល់ដឹងពីតម្រូវការរបស់អតិថិជនតាមរយៈទិន្នន័យជួយឱ្យការលក់ និងការផ្ដល់សេវាកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់។ អ្នកជំនាញទិន្នន័យដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រទីផ្សារឱ្យចំគោលដៅ និងទទួលបានលទ្ធផលល្អ។ វិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវការអ្នកវិភាគទិន្នន័យដើម្បីវាយតម្លៃស្ថានភាពហិរញ្ញវត្ថុ។ ការប្រមូលព័ត៌មានឱ្យបានត្រឹមត្រូវ និងការវិភាគដោយហ្មត់ចត់ជួយកាត់បន្ថយការសម្រេចចិត្តដែលខុសឆ្គងក្នុងស្ថាប័ន។ ជំនាញនេះបង្រៀនឱ្យយើងចេះប្រើប្រាស់លេខ និងក្រាហ្វិកដើម្បីបង្ហាញពីស្ថានភាពពិតប្រាកដនៃអាជីវកម្មនីមួយៗ។ ការរៀនផ្នែកវិទ្យាសាស្ត្រទិន្នន័យតម្រូវឱ្យមានការអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់លើព័ត៌មានលម្អិតតូចៗបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេតែងតែប្រើប្រាស់ទិន្នន័យដើម្បីកែលម្អគុណភាពផលិតផលរបស់ពួកគេឱ្យកាន់តែប្រសើរ។ អ្នកវិភាគទិន្នន័យអាជីវកម្មជួយឱ្យស្ថាប័នយល់ដឹងពីនិន្នាការនៃការប្រើប្រាស់របស់ប្រជាជននៅក្នុងតំបន់នីមួយៗ។ ការប្រើប្រាស់គំរូស្ថិតិដើម្បីទស្សន៍ទាយពីការលក់ គឺជាចំណុចខ្លាំងមួយរបស់អ្នកដែលរៀនជំនាញវិទ្យាសាស្ត្រទិន្នន័យ។ បច្ចុប្បន្ននេះការសម្រេចចិត្តផ្អែកលើអារម្មណ៍ត្រូវបានជំនួសដោយការសម្រេចចិត្តផ្អែកលើភស្តុតាងនៃទិន្នន័យជាក់ស្តែង។ ការយល់ដឹងពីទិន្នន័យជួយឱ្យរាជរដ្ឋាភិបាលអាចរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមឱ្យចំចំណុចដែលខ្វះខាត។ និស្សិតនឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កម្មវិធីទំនើបៗសម្រាប់គ្រប់គ្រងព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់។ ការវិភាគព័ត៌មានតាមប្រព័ន្ធឌីជីថលជួយសន្សំសំចៃពេលវេលា និងថវិកាក្នុងការធ្វើអង្កេតទីផ្សារតាមបែបបុរាណ។ ទីផ្សារការងារសម្រាប់អ្នកជំនាញផ្នែកទិន្នន័យកំពុងមានការកើនឡើងយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ាន។ ការចេះបកស្រាយទិន្នន័យឱ្យក្លាយជាព័ត៌មានដែលអាចយល់បាន គឺជាសិល្បៈមួយដ៏សំខាន់សម្រាប់អ្នកបច្ចេកទេស។ ជំនាញនេះនឹងជួយជំរុញឱ្យការធ្វើអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាអាចរីកចម្រើនទៅជាខ្នាតធំបានយ៉ាងលឿន។ ការចាប់យកជំនាញវិទ្យាសាស្ត្រទិន្នន័យ គឺជាការដើរឱ្យទាន់សកលភាវូបនីយកម្មនៃព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន។ សន្តិសុខសាយប័រ គឺជាខែលការពារដ៏រឹងមាំសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងពិភពឌីជីថលដែលមានគ្រោះថ្នាក់។ ការកើនឡើងនៃបច្ចេកវិទ្យាក៏នាំមកនូវហានិភ័យនៃការលួចទិន្នន័យពីសំណាក់ពួកអ្នកវាយប្រហារតាមអ៊ីនធឺណិត។ ស្ថាប័នរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជាកំពុងបង្កើនការយកចិត្តទុកដាក់លើការការពារព័ត៌មានសម្ងាត់របស់ខ្លួន។ ការសិក្សាផ្នែកនេះផ្តោតសំខាន់លើការស្វែងរកចំណុចខ្សោយនៃប្រព័ន្ធ និងការទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់។ អ្នកជំនាញសន្តិសុខសាយប័រត្រូវមានចំណេះដឹងទូលំទូលាយអំពីបណ្តាញកុំព្យូទ័រ និងការប្រើប្រាស់លេខកូដសម្ងាត់។ ធនាគារ គឺជាគោលដៅចម្បងដែលត្រូវការអ្នកការពារប្រព័ន្ធដែលមានសមត្ថភាពខ្ពស់ដើម្បីការពារប្រាក់កាសរបស់អតិថិជន។ ការយល់ដឹងពីច្បាប់ស្តីពីសន្តិសុខសាយប័រជួយឱ្យអ្នកបច្ចេកទេសអាចអនុវត្តការងារបានត្រឹមត្រូវតាមបទដ្ឋាន។ ជំនាញនេះបង្រៀនឱ្យយើងចេះត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នៃការវាយប្រហារតាមប្រព័ន្ធសាយប័រ។ ការបង្កើតប្រព័ន្ធការពារដែលពិបាកក្នុងការជ្រៀតចូល គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកជំនាញបច្ចេកទេស។ និស្សិតដែលរៀនផ្នែកនេះនឹងយល់ដឹងពីរបៀបការពារគណនីផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ៗរបស់ស្ថាប័នដែលខ្លួនរស់នៅ។ ការធ្វើតេស្តសាកល្បងការជ្រៀតចូលជួយឱ្យយើងដឹងពីកម្រិតសុវត្ថិភាពនៃគេហទំព័រ ឬកម្មវិធីផ្សេងៗដែលយើងប្រើ។ ការយល់ដឹងអំពីមេរោគកុំព្យូទ័រ និងវិធីសាស្ត្រកម្ចាត់វា គឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សាផ្នែកសន្តិសុខសាយប័រ។ បច្ចុប្បន្ននេះការប្រើប្រាស់ពាក្យសម្ងាត់តែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការពារសុវត្ថិភាពព័ត៌មាននោះឡើយ។ អ្នកជំនាញផ្នែកនេះត្រូវតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗជានិច្ច ដើម្បីដឹងពីវិធីសាស្ត្រវាយប្រហារថ្មីៗរបស់ពួកក្រុមហែកឃ័រ។ ការការពារអត្តសញ្ញាណឌីជីថលរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការដ៏សំខាន់សម្រាប់អ្នកជំនាញសុវត្ថិភាពបណ្តាញ។ ជំនាញសន្តិសុខសាយប័រនឹងកាន់តែមានសារៈសំខាន់នៅពេលដែលសេវាកម្មរដ្ឋបាលសាធារណៈងាកមកប្រើប្រព័ន្ធអនឡាញ។ ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគឺជាចំនុចដែលមិនអាចខ្វះបានសម្រាប់អ្នកដែលធ្វើការក្នុងផ្នែកសន្តិសុខសាយប័រ។ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនេះជួយពង្រឹងឯករាជ្យភាព និងអធិបតេយ្យភាពឌីជីថលរបស់ប្រទេសជាតិយើង។ អ្នកបច្ចេកទេសត្រូវចេះប្រើប្រាស់ឧបករណ៍ទំនើបៗដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពដែលមិនប្រក្រតីក្នុងបណ្តាញ។ ការជ្រើសរើសរៀនផ្នែកសន្តិសុខសាយប័រ គឺជាការចូលរួមចំណែកការពារសន្តិសុខជាតិនៅក្នុងវិស័យបច្ចេកវិទ្យា។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាធ្វើការទូទាត់ប្រាក់ និងគ្រប់គ្រងទ្រព្យសម្បត្តិ។ ការប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទដៃបានក្លាយជាទម្លាប់ទូទៅសម្រាប់ប្រជាជនទាំងនៅក្នុងក្រុង និងជនបទ។ ជំនាញនេះ គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការសិក្សាអំពីបច្ចេកវិទ្យាប្លុកឆេនផ្តល់នូវការយល់ដឹងថ្មីអំពីតម្លាភាព និងសុវត្ថិភាពនៃការរក្សាទុកទិន្នន័យ។ ប្រព័ន្ធបាគងដែលជាមោទនភាពជាតិ គឺជាឧទាហរណ៍ដ៏ជោគជ័យមួយនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ អ្នកជំនាញផ្នែកនេះជួយបង្កើតដំណោះស្រាយថ្មីៗសម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសឱ្យមានភាពរហ័ស និងចំណាយតិច។ ការយល់ដឹងពីទ្រព្យសម្បត្តិឌីជីថល និងរូបិយប័ណ្ណអេឡិចត្រូនិច គឺជាតម្រូវការចាំបាច់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត។ និស្សិតនឹងត្រូវរៀនអំពីរបៀបដែលបច្ចេកវិទ្យាអាចជួយបង្កើនបរិយាបន្នហិរញ្ញវត្ថុដល់ប្រជាជនគ្រប់ជាន់ថ្នាក់។ ការបង្កើតប្រព័ន្ធទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជួយកាត់បន្ថយការចរាចរណ៍ក្រដាសប្រាក់ក្នុងទីផ្សារ។ អ្នកវិភាគហិរញ្ញវត្ថុឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃគម្រោងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ។ ជំនាញនេះបង្រៀនឱ្យយើងចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។ ការរីកចម្រើននៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់យុវជនដែលមានសមត្ថភាព។ ការរៀនអំពីការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញជួយឱ្យយើងយល់ពីរបៀបដែលបច្ចេកវិទ្យាជួយសម្រួលដល់ការរកស៊ី។ សន្តិសុខនៃការទូទាត់ប្រាក់តាមឌីជីថល គឺជាចំនុចអាទិភាពបំផុតដែលអ្នកជំនាញផ្នែកនេះត្រូវយកចិត្តទុកដាក់។ ការប្រើប្រាស់កូដសម្រាប់ធ្វើការទូទាត់បានក្លាយជាមធ្យោបាយដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អាជីវករខ្មែរ។ ការសិក្សាផ្នែកនេះតម្រូវឱ្យនិស្សិតមានការយល់ដឹងទាំងផ្នែកគណនេយ្យ និងផ្នែកសរសេរកម្មវិធីកុំព្យូទ័រក្នុងពេលតែមួយ។ យុគសម័យថ្មីនៃហិរញ្ញវត្ថុនឹងលុបបំបាត់រាល់ឧបសគ្គនៃការធ្វើប្រតិបត្តិការសាច់ប្រាក់តាមបែបប្រពៃណីកន្លងមក។ ការច្នៃប្រឌិតថ្មីៗក្នុងវិស័យហិរញ្ញវត្ថុឌីជីថលជួយជំរុញឱ្យអាជីវកម្មតាមអនឡាញមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ អ្នកបច្ចេកទេសក្នុងវិស័យនេះត្រូវមានភាពវៃឆ្លាតក្នុងការបង្កើតកម្មវិធីដែលងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នា។ ការចាប់យកជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាការដើរលើផ្លូវត្រូវដើម្បីក្លាយជាអ្នកដឹកនាំក្នុងវិស័យធនាគារទំនើប។ វិស្វកម្មស្វ័យប្រវត្តិកម្ម និងរ៉ូបូតកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យផលិតកម្មនៅកម្ពុជា។ ការសិក្សាផ្នែកនេះផ្តោតលើការរចនា និងការដំឡើងគ្រឿងចក្រដែលប្រើប្រាស់ប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ។ រោងចក្រទំនើបៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានចាប់ផ្តើមប្រើប្រាស់រ៉ូបូតដើម្បីបង្កើនទិន្នផលផលិតកម្ម។ ការយល់ដឹងពីប្រព័ន្ធអេឡិចត្រូនិចនិងមេកានិច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកសិក្សាជំនាញរ៉ូបូត។ ការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិកាត់បន្ថយហានិភ័យគ្រោះថ្នាក់ការងារ និងបង្កើនភាពសុក្រឹតនៃផលិតផល។ និស្សិតនឹងត្រូវរៀនពីរបៀបសរសេរកូដដើម្បីបញ្ជាឱ្យដៃរ៉ូបូតធ្វើការងារតាមតម្រូវការរបស់មនុស្សម្នាក់ៗ។ វិស័យកសិកម្មទំនើបក៏ត្រូវការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មដើម្បីគ្រប់គ្រងការដាំដុះនិងប្រមូលផល។ ការសិក្សាលើប្រព័ន្ធឧបករណ៍ចាប់សញ្ញាជួយឱ្យរ៉ូបូតអាចយល់ដឹងពីបរិស្ថានជុំវិញខ្លួនបានយ៉ាងឆ្លាតវៃបំផុត។ អ្នកជំនាញផ្នែកស្វ័យប្រវត្តិកម្មមានតួនាទីត្រួតពិនិត្យ និងថែទាំម៉ាស៊ីនឱ្យដំណើរការបានរលូនគ្មានការរអាក់រអួល។ ការអភិវឌ្ឍជំនាញផ្នែកនេះជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់លើការនាំចេញផលិតផលឧស្សាហកម្ម។ ការរៀនរចនាផ្នែករឹងរបស់រ៉ូបូតតម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់ និងការយល់ដឹងពីវិទ្យាសាស្ត្ររូបវិទ្យា។ បច្ចេកវិទ្យារ៉ូបូតមិនមែនត្រឹមតែសម្រាប់រោងចក្រនោះទេតែវាក៏អាចប្រើប្រាស់ក្នុងវិស័យសុខាភិបាលបានផងដែរ។ ការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មតាមរយៈស្វ័យប្រវត្តិកម្មជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម។ អ្នកបច្ចេកទេសត្រូវចេះដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗនៅក្នុងប្រព័ន្ធបញ្ជារបស់គ្រឿងចក្រទំនើបៗទាំងនោះ។ ការប្រើប្រាស់រ៉ូបូតជួយឱ្យការងារដែលពិបាក និងគ្រោះថ្នាក់សម្រាប់មនុស្សក្លាយជាការងារដែលងាយស្រួលនិងសុវត្ថិភាព។ និស្សិតដែលរៀនផ្នែកនេះនឹងមានឱកាសបានចុះអនុវត្តផ្ទាល់ជាមួយឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់ពិភពលោក។ ការយល់ដឹងពីការរួមបញ្ចូលគ្នារវាងផ្នែកទន់និងផ្នែករឹង គឺជាចំនុចស្នូលនៃវិស្វកម្មស្វ័យប្រវត្តិកម្មនាពេលនេះ។ ទីផ្សារការងារសម្រាប់អ្នកបច្ចេកទេសរ៉ូបូតនឹងកាន់តែរីកធំធាត់នៅពេលដែលមានការវិនិយោគពីបរទេសកាន់តែច្រើន។ ការជំរុញឱ្យមានការរៀនជំនាញនេះជួយឱ្យយុវជនខ្មែរអាចក្លាយជាអ្នកបង្កើតគ្រឿងចក្រដោយខ្លួនឯងបាននាពេលអនាគត។ ការចាប់អារម្មណ៍លើវិស័យរ៉ូបូត គឺជាជំហានមួយដ៏ត្រឹមត្រូវក្នុងការចូលរួមចំណែកធ្វើទំនើបកម្មឧស្សាហកម្មជាតិ។ ទោះបីជាចំណេះដឹងបច្ចេកទេសមានសារៈសំខាន់ក៏ដោយក៏ការអភិវឌ្ឍជំនាញទន់នៅតែជាចំណុចដែលមិនអាចខ្វះបាន។ ការមានទំនាក់ទំនងល្អនិងសមត្ថភាពធ្វើការងារជាក្រុម ជួយឱ្យការងារបច្ចេកវិទ្យាកាន់តែមានភាពជោគជ័យថែមទៀត។ ជំនាញដោះស្រាយបញ្ហាដោយភាពវៃឆ្លាតនិងការច្នៃប្រឌិត គឺជាគុណសម្បត្តិដ៏ប្រសើរសម្រាប់អ្នកបច្ចេកទេសគ្រប់រូប។ ការរៀនភាសាបរទេសជួយឱ្យយើងអាចស្វែងយល់ពីឯកសារបច្ចេកវិទ្យាថ្មីៗដែលមកពីជុំវិញពិភពលោកបានយ៉ាងងាយ។ ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងពេលវេលាឱ្យបានល្អ ជួយឱ្យយើងអាចសម្រេចបាននូវគោលដៅការងារតាមការកំណត់។ ការចេះបត់បែនទៅតាមកាលៈទេសៈនិងការរៀនសូត្រឥតឈប់ឈរ គឺជាគន្លឹះនៃភាពជោគជ័យក្នុងអាជីពការងារនាពេលនេះ។ ក្រមសីលធម៌ក្នុងការធ្វើការងារជួយឱ្យអ្នកបច្ចេកទេសទទួលបានការគោរព និងការទុកចិត្តពីមជ្ឈដ្ឋានជុំវិញខ្លួនជានិច្ច។ ការរួមបញ្ចូលគ្នារវាងជំនាញរឹង និងជំនាញទន់នឹងធ្វើឱ្យអ្នកក្លាយជាធនធានមនុស្សដែលមានសក្ដានុពលបំផុតក្នុងសង្គម។ ការសម្រេចចិត្តជ្រើសរើសជំនាញដែលត្រូវនឹងនិន្នាការសកលលោកនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជាគ្រប់រូប។